នៅតាមជនបទក្នុងប្រទេសកម្ពុជា ការសម្រាលកូនគឺជាព្រឹត្តិការណ៍មួយដែលមានការចូលរួមយ៉ាងសស្រាក់សស្រាំពីសហគមន៍ទាំងមូល។ បើតាមប្រពៃណីបុរាណខ្មែរ ទារកភាគច្រើនកើតនៅតាមផ្ទះ មិនមែននៅមន្ទីរពេទ្យនោះទេ។ ដំណើរការនៃការសម្រាលកូនតាមផ្ទះ មានជំនួយមកពីអ្នកមានជំនាញបុរាណដើមដែលគេហៅថា ឆ្មប ឬ យាយម៉ប។ យាយម៉បគឺជាស្ត្រីដែលមនុស្សក្នុងភូមិគោរពរាប់អាន ព្រមទាំងមានបទពិសោធន៍ច្រើនក្នុងការជួយសម្រាលកូនតាមផ្ទះផងដែរ។ ពួកគាត់បានរៀនជំនាញសម្រាលនេះតាមរយៈការសង្កេតមើល និងបណ្តុះបណ្ដាលជាច្រើនឆ្នាំ។ កាលពីសម័យដើម ប្រជាជនក្នុងភូមិជឿទុកចិត្តលើយាយម៉បជាងគ្រូពេទ្យទៅទៀត។ ពេលមានស្ត្រីក្នុងភូមិឈឺពោះត្រូវសម្រាលកូន ក្រុមគ្រួសារតែងទៅហៅយាយម៉បឱ្យមកភ្លាមៗ។ ជាទូទៅ នៅតាមជនបទដាច់ស្រយាល គេច្រើនសម្រាលកូននៅផ្ទះតែម្ដង។ យាយម៉៉បត្រូវរៀបចំទឹក្ដៅ ក្រណាត់ និងថ្នាំបុរាណខ្មែរ សម្រាប់ការសម្រាល។ ក្នុងពេលសម្រាល យាយម៉បលួងលោមស្ត្រីជាម្ដាយឱ្យសម្រួលអារម្មណ៍ និង ដកដង្ហើមឱ្យវែងៗ។ ខ្មែរបុរាណ ឬ ខ្មែរតាមជនបទច្រើនតែសម្រាលកូននៅលើគ្រែក្រោមផ្ទះ។ ដូច្នេះ បុរសក្នុងគ្រួសារត្រូវតែដុតភ្នក់ភ្លើង ដើម្បីឱ្យស្ត្រីដែលសម្រាល និងទារកកក់ក្ដៅ។ គេជឿថា កំដៅអាចការពារម្ដាយ និងទារកទើបនឹងកើតពីជំងឺផ្សេងៗ។ បន្ទាប់ពីសម្រាល យាយម៉បជូតសម្អាតខ្លួនឱ្យទារក និងរុំគេជាមួយក្រណាត់ រួចយកដាក់ក្បែរម្ដាយ។ រួចពីនោះ យាយម៉បជូនពរឱ្យទារក និងម្ដាយមានសុខភាពល្អ។ ក្រោយពីសម្រាល គេយកទងសុកទៅកប់ក្នុងដីក្បែរភូមិយ៉ាងប្រុងប្រយ័ត្ន ព្រោះគេគ្មានកន្លែងបោះចោលត្រឹមត្រូវដូចនៅតាមមណ្ឌលសុខភាព ឬ មន្ទីរពេទ្យឡើយ។ ក្រោយពីសម្រាល គេក៏មិនឱ្យម្ដាយចេញទៅណា ក្រៅពីសំងំសម្រាកនៅលើគ្រែនោះឡើយ ព្រោះគេគិតថាគាត់នៅខ្សោយ។ អំឡុងពេលនោះ គេហៅថាការអាំងភ្លើង។ ស្ត្រីដែលទើបសម្រាលរួច ត្រូវសម្រាកនៅលើគ្រែដែលមានដុតភ្លើងតិចៗពីក្រោម។ ក្រុមគ្រួសារក៏បង្គាប់ឱ្យនាងផឹកថ្នាំខ្មែរ ឬ ស្រាថ្នាំ និងជៀសវាងអាហារមួយចំនួនផងដែរ ព្រោះគេខ្លាចទាស់ ដោយសារនាងនៅសរសៃខ្ចី ដែលមានន័យថា ទើបសម្រាលកូនរួច។ គេជឿថា ការធ្វើដូច្នេះជួយស្ដារតុល្យភាពក្នុងរាងកាយរបស់អ្នកដែលទើបសម្រាល។ សាច់ញាតិ និងអ្នកជិតខាងក៏មកសួរសុខទុក្ខម្ដាយ និងទារកក្នុងអំឡុងពេលនោះដែរ។ វាត្រូវបានចាត់ទុកថាជាព្រឹត្តការណ៍ដ៏សប្បាយរីករាយមួយសម្រាប់សហគមន៍ទាំងមូល។ តួនាទីរបស់យាយម៉បមិនត្រឹមតែជួយសម្រាលទេ ប៉ុន្តែក៏ជួយពិនិត្យសុខភាពទារក និងម្ដាយរយៈពេលយ៉ាងហោចណាស់មួយអាទិត្យដែរ។ យាយម៉បជួយបង្រៀនបុរសដែលជាប្ដី ឬ សមាជិកគ្រួសារឯទៀតពីរបៀបថែទាំស្ត្រីទើបសម្រាល និងទារក។ ជួនកាល គេដុតថ្មក្ដៅរួចរុំក្រណាត់ច្រើនជាន់ ហើយយកដាក់ពីលើពោះរបស់ស្ត្រីទើបសម្រាល ដើម្បីជួយកាត់បន្ថយការឈឺចាប់។ កាលពីសម័័យមុន មន្ទីរពេទ្យ ឬមណ្ឌលសុខភាពមិនសូវមានច្រើន ហើយក៏នៅឆ្ងាយពីភូមិ ដូច្នេះយាយម៉បដើរតួយ៉ាងសំខាន់ក្នុងការសម្រាលតាមផ្ទះ។ សូម្បីតែសព្វថ្ងៃនេះក្ដី អ្នកដែលរស់នៅតំបន់ដាច់ស្រយាលនៅតែពឹងផ្អែកទៅលើឆ្មបតាមភូមិ ឬ យាយម៉ប។ យ៉ាងណាមិញ បច្ចុប្បន្នកម្មវិធីសុខាភិបាលបានបណ្តុះបណ្ដាលឆ្មបដែលមានវិជ្ជាជីវៈត្រឹមត្រូវជាច្រើន។ ពួកគេលើកទឹកចិត្តឱ្យស្ត្រីពរពោះសម្រាលកូននៅមណ្ឌលសុខភាព ឬនៅមន្ទីរពេទ្យ។ ប៉ុន្តែ ជំនឿ និងទំនៀមទម្លាប់បុរាណខ្មែរនៅតែមានឥទ្ធិពលលើការសម្រាលកូននៅតាមជនបទ។